ស្ងោរងាំង៉ូវកង្កែប គឺជាមុខម្ហូបមួយមុខទៀតដែលងាយស្រួលធ្វើ និងមានរសជាតិប្លែក។ គេយកកង្កែបមកស្ងោរជាមួយ ខ្ញី ខ្ទឹមស ម្ទេស ក្រូចងាំងូវ និងគ្រឿងទេសផ្សេងៗទៀត។ មុខម្ហូបនេះមានរសជាតិហឹរៗ ក្ដៅៗ ជួយសម្រួលការហូបចុក និងផ្តល់កម្លាំងកាយ។ ស្ងោរងាំង៉ូវកង្កែប អាចញុំាបានទាំងពេលនៅក្ដៅៗ និងអាចធ្វើជាស៊ុបប៉ូវកម្លាំងផងដែរ។